ការងើបពីព្រលឹមដើម្បីទៅផ្សារគឺជាទម្លាប់មិនអាចខ្វះបានរបស់មេផ្ទះខ្មែរគ្រប់រូប។ ផ្សារត្រីសាច់នាពេលព្រលឹមស្រាងៗពោរពេញដោយភាពអ៊ូអរ និងសកម្មភាពលក់ដូរយ៉ាងមមាញឹក។ បន្លែបង្ការដែលទើបនឹងបេះថ្មីៗពីចម្ការមានពណ៌ស្រស់ឆើតឆាយគួរឱ្យចង់ទិញ។ ការជ្រើសរើសត្រីដែលនៅរស់រវើកក្នុងអាងទឹកធានាបាននូវរសជាតិផ្អែមឆ្ងាញ់សម្រាប់សម្ល។ សំឡេងតថ្លៃតម្លៃទំនិញបង្កើតជាតន្ត្រីនៃជីវិតប្រចាំថ្ងៃនៅតាមតូបលក់ដូរ។ កន្ត្រកជ័រ ឬថង់យួរត្រូវបានរៀបចំយ៉ាងរួចរាល់សម្រាប់ដាក់ឥវ៉ាន់ឱ្យមានរបៀបរៀបរយ។ ផ្សារដើមគរ និងផ្សារច្បារអំពៅ ជាទីតាំងបោះដុំបន្លែផ្លែឈើដ៏ធំដែលមនុស្សម្នាតែងតែទៅដល់មុនគេ។ ការទិញបាច់ផ្កាឈូក ឬផ្កាម្លិះក្រអូបសម្រាប់សែនព្រះជាកិច្ចការដំបូងគេបង្អស់។ អាហារពេលព្រឹកនៅតាមតូបក្នុងផ្សារផ្ដល់នូវរសជាតិដ៏ឆ្ងាញ់ពិសា។ ការដើរផ្សារនៅពេលព្រលឹមជួយឱ្យទទួលបានខ្យល់អាកាសបរិសុទ្ធ និងភាពស្រស់ស្រាយនៃចិត្ត។ គ្រឿងបុកដែលធ្វើពីស្លឹកគ្រៃ រមៀត និងខ្ទឹមស ជាគ្រឿងផ្សំស្នូលដែលត្រូវទិញជាប្រចាំ។ ប្រហុកសាច់ល្អៗត្រូវបានអ្នកទិញពិនិត្យមើលយ៉ាងហ្មត់ចត់ដើម្បីយកទៅធ្វើទឹកគ្រឿង ឬសម្លផ្សេងៗ។ ខ្ទឹមស និងខ្ទឹមក្រហមត្រូវបានទិញទុកជាកញ្ចប់ធំៗសម្រាប់ប្រើប្រាស់បានយូរអង្វែង។ ម្រេចកំពតដែលមានក្លិនឈ្ងុយប្លែកគេ ជាជម្រើសលេខមួយសម្រាប់អ្នកចូលចិត្តរសជាតិដិត។ ម្ទេសដៃនាងពណ៌ក្រហមឆ្អៅជួយបន្ថែមសោភ័ណភាព និងរសជាតិហឹរដល់មុខម្ហូប។ ទឹកត្រី និងទឹកស៊ីអ៊ីវត្រូវបានជ្រើសរើសតាមម៉ាកសញ្ញាដែលគេធ្លាប់ប្រើប្រាស់តៗគ្នាពីចាស់ទុំ។ អំបិលគ្រួស និងស្ករត្នោតធម្មជាតិផ្ដល់នូវរសជាតិផ្អែមមុតដែលខុសពីស្ករសចម្រាញ់។ ខ្ទិះដូងស្រស់ដែលកិនភ្លាមៗនៅនឹងកន្លែង ធ្វើឱ្យសម្លការីមានរសជាតិឈ្ងុយឆ្ងាញ់ពិសា។ អង្ករផ្ការំដួលដែលមានក្លិនក្រអូបប្រហើរ ជាប្រភេទអង្ករដែលប្រជាជនខ្មែរនិយមបំផុត។ គ្រឿងសមុទ្រស្រស់ៗមកពីខេត្តកំពត និងកែប តែងតែមានអ្នករង់ចាំទិញយ៉ាងច្រើនកុះករ។ ផ្សារអូឡាំពិក និងផ្សារធំថ្មី ជាទីតាំងដ៏ពេញនិយមសម្រាប់ការទិញសម្លៀកបំពាក់ និងគ្រឿងប្រើប្រាស់។ ម៉ាស៊ីនត្រជាក់នៅក្នុងផ្សារទំនើបផ្ដល់នូវភាពត្រជាក់ស្រួលក្នុងអំឡុងពេលដើរទិញទំនិញ។ កន្ត្រកទិញទំនិញតាមផ្សារទំនើបជួយឱ្យការរៀបចំអីវ៉ាន់មានភាពងាយស្រួល និងស្អាតបាត។ អ្នករស់នៅទីក្រុងនិយមទៅផ្សារទំនើបនៅចុងសប្តាហ៍ដើម្បីទិញគ្រឿងទេសទុកសម្រាប់មួយសប្តាហ៍។ ការបិទស្លាកតម្លៃច្បាស់លាស់ក្នុងផ្សារទំនើបជួយឱ្យអ្នកទិញងាយស្រួលគ្រប់គ្រងថវិកា។ ផ្សារត្រីសាច់នៅជិតផ្ទះនៅតែជាជម្រើសដំបូងសម្រាប់អ្នកដែលមានពេលវេលាតិចតួច។ ការទិញឥវ៉ាន់តាមប្រព័ន្ធអនឡាញ ចាប់ផ្ដើមកើនឡើងខ្លាំងក្នុងចំណោមយុវជន។ សេវាកម្មដឹកជញ្ជូនទំនិញដល់ផ្ទះផ្ដល់ភាពងាយស្រួលសម្រាប់អ្នកមមាញឹកនឹងការងារ។ ផ្សារសហគមន៍តូចៗតាមបណ្ដាបុរីផ្ដល់នូវសុវត្ថិភាព និងភាពស្និទ្ធស្នាលដល់អ្នកជិតខាង។ ការប្រៀបធៀបតម្លៃរវាងផ្សារទំនើបមួយទៅផ្សារទំនើបមួយទៀតជាទម្លាប់របស់អ្នកទិញ វៃឆ្លាត។ ការរាប់អានគ្នារវាងអ្នកលក់ និងអ្នកទិញជាប្រចាំ បង្កើតបានជាទំនុកចិត្តខ្ពស់។ ការថែមបន្លែ ឬគ្រឿងទេសបន្តិចបន្តួចពីអ្នកលក់បង្ហាញពីការទាក់ចិត្តអ្នកទិញ និងទឹកចិត្តសប្បុរស។ ការចែករំលែកបទពិសោធន៍ធ្វើម្ហូបរវាងអ្នកទិញ និងអ្នកលក់កើតមានឡើងជារៀងរាល់ថ្ងៃ។ ស្នាមញញឹម និងការរាក់ទាក់របស់អ្នកលក់ទាក់ទាញភ្ញៀវឱ្យត្រឡប់មកទិញម្ដងទៀត។ ការជួយជញ្ជូនឥវ៉ាន់ដាក់លើម៉ូតូផ្ដល់នូវភាពកក់ក្ដៅដល់អតិថិជនដែលទិញច្រើន។ ការពិភាក្សាពីរឿងរ៉ាវជីវភាពនៅតាមតូបលក់ដូរជាផ្នែកមួយនៃវប្បធម៌ផ្សារខ្មែរ។ កូនចៅតែងតែត្រូវបាននាំទៅផ្សារជាមួយដើម្បីរៀនស្គាល់ពីបន្លែ និងប្រភេទត្រីសាច់។ ការជឿជាក់លើគុណភាពទំនិញដែលអ្នកលក់ធានាឱ្យដោយផ្ទាល់មាត់គឺពិតជាមានតម្លៃ។ ការណែនាំតៗគ្នាពីតូបលក់ឥវ៉ាន់ល្អៗជួយឱ្យអ្នកលក់ទទួលបានភ្ញៀវកាន់តែច្រើនឡើង។ ការសុំចុះថ្លៃបន្តិចបន្តួចគ្រាន់តែជាការលេងសើចដើម្បីបង្កើនភាពជិតស្និទ្ធប៉ុណ្ណោះ។ បន្លែសរីរាង្គ ចាប់ផ្ដើមមានតម្រូវការខ្ពស់ដោយសារការយល់ដឹងពីសុខភាព។ ការពិនិត្យមើលកាលបរិច្ឆេទផុតកំណត់លើសំបកវេចខ្ចប់ជាចំណុចសំខាន់បំផុតពេលទិញគ្រឿងកំប៉ុង។ ពណ៌ធម្មជាតិនៃបន្លែផ្លែឈើត្រូវបានគេយកចិត្តទុកដាក់ជាងបន្លែដែលមានជាតិគីមីភ្លឺរលោង។ ការប្រើប្រាស់ថង់បរិស្ថានជំនួសថង់ផ្លាស្ទិកត្រូវបានលើកទឹកចិត្តយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន។ ត្រីសមុទ្រដែលរក្សាទុកក្នុងទឹកកកយ៉ាងល្អធានាបាននូវភាពស្រស់ និងរសជាតិដើម។ ត្រូវជ្រើសរើសទិញគ្រឿងឧបភោគដែលមានការទទួលស្គាល់ត្រឹមត្រូវពីក្រសួងសុខាភិបាល។ ផ្លែឈើតាមរដូវកាលដូចជា មង្ឃុត និងធុរេន ជាចំណូលចិត្តដែលមិនអាចរំលងបាន។ ការលាងបន្លែ និងសាច់ឱ្យស្អាតបន្ទាប់ពីទិញពីផ្សារមកដល់ផ្ទះភ្លាម គឺជាទម្លាប់ល្អសម្រាប់សុខភាព។ ការរក្សាទុកគ្រឿងទេសក្នុងប្រអប់ដែលមានខ្យល់ចេញចូលត្រឹមត្រូវ គឺដើម្បីការពារផ្សិត។ ការជ្រើសរើសប្រេងឆាដែលមានជាតិកូឡេស្តេរ៉ុលទាប គឺដើម្បីសុខភាពបេះដូងសមាជិកគ្រួសារ។ ការធ្វើបញ្ជីទំនិញដែលត្រូវទិញជួយការពារការចំណាយលើសផែនការដែលបានកំណត់។ ការទិញទំនិញក្នុងបរិមាណច្រើន នៅផ្សារបោះដុំជួយសន្សំថវិកាបានច្រើន។ កម្មវិធីបញ្ចុះតម្លៃ និងការផ្ដល់រង្វាន់តាមផ្សារទំនើបទាក់ទាញអតិថិជនយ៉ាងខ្លាំង។ ឯការប្រើប្រាស់កាតសមាជិក គឺដើម្បីសន្សំពិន្ទុប្ដូរយកទំនិញ ឬការបញ្ចុះតម្លៃពិសេស។ ការដើរទិញឥវ៉ាន់នៅពេលល្ងាចតាមផ្សារទំនើបខ្លះផ្ដល់នូវការបញ្ចុះតម្លៃលើអាហារឆ្អិនស្រាប់។ ការជ្រើសរើសផលិតផលក្នុងស្រុកជួយគាំទ្រដល់សេដ្ឋកិច្ចរបស់កសិករខ្មែរយើង។ ការពិនិត្យមើលទម្ងន់ជញ្ជីងឱ្យបានត្រឹមត្រូវមុននឹងបង់ប្រាក់ជួយជៀសវាងការខាតបង់។ ការប្រើប្រាស់ការស្កេនកូដដើម្បីទូទាត់ប្រាក់ គឺ ជួយឱ្យការចាយវាយប្រចាំថ្ងៃកាន់តែមានភាពងាយស្រួល និង កាត់បន្ថយការកាន់សាច់ប្រាក់តាមខ្លួន។ ការសន្សំសំចៃដោយជ្រើសរើសទំនិញដែលមានគុណភាពសមរម្យធៀបនឹងតម្លៃលើទីផ្សារ។ ការទិញគ្រឿងទេសទុកធ្វើម្ហូបញ៉ាំនៅផ្ទះជួយសន្សំលុយបានច្រើនជាងការញ៉ាំនៅក្រៅ។ ក្លិនឈ្ងុយនៃគ្រឿងទេសបុកថ្មីៗភាយពេញបរិវេណផ្សារបង្កើនចំណង់អាហារយ៉ាងខ្លាំង។ ពន្លឺភ្លើងចម្រុះពណ៌ជះលើផ្លែឈើធ្វើឱ្យវាមានសោភ័ណភាពគួរឱ្យចង់ទិញយកទៅផ្ទះ។ អារម្មណ៍សប្បាយរីករាយកើតមានឡើងនៅពេលទិញបានទំនិញល្អក្នុងតម្លៃសមរម្យ។ ការដើរផ្សារជាពេលវេលាមួយសម្រាប់សម្រាកខួរក្បាលពីការងារដ៏មមាញឹកពេញមួយថ្ងៃ។ សំឡេងកាត់ដេរ និងសកម្មភាពដូររ៉ូតខោអាវនៅជ្រុងម្ខាងនៃផ្សារបង្ហាញពីភាពរស់រវើកនៃសង្គម។ ការឃើញផលិតផលប្លែកៗដែលនាំចូលពីបរទេសផ្ដល់នូវចំណេះដឹងថ្មីៗដល់អ្នកទិញ។ ភាពមមាញឹករបស់អ្នករុញរទេះដឹកឥវ៉ាន់ឆ្លុះបញ្ចាំងពីការតស៊ូក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ ការផ្ដិតយករូបភាពទិដ្ឋភាពផ្សារ គឺដើម្បីបង្ហាញពីវប្បធម៌រស់នៅដល់មិត្តភក្ដិលើបណ្ដាញសង្គម។ ការរៀបចំទំនិញដាក់ចូលក្នុងទូទឹកកកបន្ទាប់ពីត្រឡប់មកពីផ្សារវិញ គឺបង្កើតឲ្យមាន សេចក្ដីសុខមួយបែប។ ក្លិនកាហ្វេឆុងថ្មីៗតាមតូបក្នុងផ្សារជួយឱ្យមានអារម្មណ៍ស្រស់ស្រាយពេញមួយព្រឹក។ ផ្សារមិនមែនគ្រាន់តែជាកន្លែងលក់ដូរទេ ប៉ុន្តែជាបេះដូងនៃសហគមន៍ខ្មែររាប់ជំនាន់។ ការរក្សាទម្លាប់ទៅផ្សារទិញគ្រឿងទេសស្រស់ៗជួយថែរក្សារសជាតិម្ហូបប្រពៃណី។ ការផ្លាស់ប្តូរពីផ្សារក្នុងតំបន់ទៅផ្សារទំនើបបង្ហាញពីការអភិវឌ្ឍនៃសម័យកាល និងសេដ្ឋកិច្ច។ ចំណង់ចំណូលចិត្តក្នុងការជ្រើសរើសគ្រឿងផ្សំបង្ហាញពីភាពផ្ចិតផ្ចង់នៃស្ត្រីខ្មែរ។ ការទៅផ្សារជារៀងរាល់ថ្ងៃជួយឱ្យមនុស្សមានទំនាក់ទំនងល្អ និងដឹងពីសុខទុក្ខគ្នា។ សុវត្ថិភាពចំណីអាហារនៅតែជាប្រធានបទសំខាន់ដែលអ្នកទិញតែងតែជជែកវែកញែកគ្នា។ ការរៀនស្គាល់ពីប្រភេទគ្រឿងទេសខុសៗគ្នាជាចំណេះដឹងដែលតកូនតចៅតទៅមុខ។ ភាពសម្បូរបែបនៃទំនិញក្នុងទីផ្សារបច្ចុប្បន្នផ្ដល់ជម្រើសកាន់តែច្រើនដល់ប្រជាជនគ្រប់ជាន់ថ្នាក់។ ការដើរផ្សារទិញអីវ៉ាន់គឺជាសិល្បៈនៃការរស់នៅមួយបែបដ៏ទាក់ទាញរបស់ប្រជាជនកម្ពុជា។ ការរៀបចំអាហារដ៏ឈ្ងុយឆ្ងាញ់ចេញពីគ្រឿងទេសដែលទិញដោយផ្ទាល់ដៃផ្ដល់នូវសុភមង្គលក្នុងគ្រួសារ។